គាថា ដែលមានន័យថា អក្ខរាវិរុទ្ធ គឺជាទម្រង់នៃការរចនាដ៏ពិសិដ្ឋមួយដែលបានចារឹកជាភាសាបាលីដោយប្រើអក្សរខ្មែរ។ ការអនុវត្តនេះមិនត្រឹមតែមាននៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏បានរីករាលដាលទៅដល់ប្រទេសថៃផងដែរ ដែលបង្ហាញពីឥទ្ធិពលវប្បធម៌រួម។ គាថាត្រូវបានបង្កើតឡើងដោយបុគ្គលដ៏បរិសុទ្ធដូចជាព្រះសង្ឃ ឬអ្នកប្រាជ្ញ ដែលបានបូជាជីវិតរបស់ពួកគេដើម្បីសិក្សានិងបដិបត្តិធម៌។ ពួកគេមិនត្រឹមតែមានចំណេះដឹងជ្រៅជ្រះផ្នែកភាសាបុរាណប៉ុណ្ណោះទេ ប៉ុន្តែក៏មានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីពិភពខាងវិញ្ញាណផងដែរ។ ការបង្កើតគាថាទាមទារនូវការសិក្សាស្វែងយល់ដ៏ម៉ត់ចត់ទៅលើគម្ពីរបុរាណ និងការបដិបត្តិសមាធិដ៏ខ្ជាប់ខ្ជួន។ បុគ្គលទាំងនោះត្រូវតែមានសីលធម៌ខ្ពស់ និងចិត្តគំនិតបរិសុទ្ធ ដើម្បីអាចសម្រេចបាននូវថាមពលដ៏ខ្លាំងក្លានៃគាថា។ ការចារិកគាថានីមួយៗគឺជាសិល្បៈមួយដែលទាមទារនូវភាពប៉ិនប្រសប់និងការយកចិត្តទុកដាក់បំផុត។ វាមិនមែនជាការសរសេរធម្មតាទេ តែជាការបញ្ជូនថាមពលដ៏ពិសិដ្ឋទៅក្នុងនិមិត្តសញ្ញានីមួយៗ ភាពត្រឹមត្រូវនៃអក្សរនិងលំដាប់នៃការចារឹកគឺមានសារៈសំខាន់ណាស់ដើម្បីធានាថាគាថាមានប្រសិទ្ធភាពពេញលេញ។ នេះជាមូលហេតុដែលមានតែអ្នកដែលបានហ្វឹកហ្វឺនយ៉ាងល្អិតល្អន់ប៉ុណ្ណោះដែលអាចបង្កើតគាថាបាន។ គាថាដើរតួជាមធ្យោបាយដ៏មានឥទ្ធិពលសម្រាប់ការការពារផ្ទាល់ខ្លួន ស្រដៀងទៅនឹងស្នាមសាក់បុរាណសម្រាប់ការពារផងដែរ។ គាថាមិនត្រឹមតែជាសំណេរធម្មតាប៉ុណ្ណោះទេ តែវាជារូបមន្តដ៏ពិសិដ្ឋដែលពោរពេញទៅដោយថាមពលខាងវិញ្ញាណសម្រាប់ជួយការពារខ្លួនពីគ្រោះចង្រៃអាក្រក់។ ការឆ្លាក់ឬសាក់គាថាលើខ្លួនប្រាណ ត្រូវបានគេជឿថាអាចផ្តល់នូវភាពស៊ាំពីគ្រោះថ្នាក់ ដូចជាកាំបិត គ្រាប់កាំភ្លើង ឬគ្រោះថ្នាក់ផ្សេងៗ។ លើសពីនេះ គាថាក៏ត្រូវបានគេប្រើប្រាស់ដើម្បីទាក់ទាញសេចក្តីសុខ សំណាងល្អ និងភាពរុងរឿងក្នុងជីវិតប្រចាំថ្ងៃ។ វាជាការបញ្ជាក់អំពីជំនឿដ៏រឹងមាំទៅលើថាមពលអរូបីដែលអាចជួយការពារមនុស្សពីអំពើអាក្រក់គ្រប់បែបយ៉ាង។ គាថានីមួយៗមានអត្ថន័យនិងគោលបំណងជាក់លាក់របស់វា ដែលត្រូវបានជ្រើសរើសទៅតាមតម្រូវការរបស់បុគ្គលម្នាក់ៗ។ ការយល់ដឹងពីអត្ថន័យជ្រាលជ្រៅនៃគាថានីមួយៗគឺមានសារៈសំខាន់ណាស់ក្នុងការប្រើប្រាស់វាឱ្យបានត្រឹមត្រូវ។ គាថាក៏ត្រូវបានគេជឿថាអាចជួយបង្កើនភាពក្លាហាន និងទំនុកចិត្តដល់អ្នកដែលកាន់វា។ វាជាប្រភពនៃកម្លាំងចិត្តនិងការលើកទឹកចិត្តដ៏សំខាន់មួយសម្រាប់មនុស្សជាច្រើន។ ការប្រើប្រាស់គាថាមិនមែនគ្រាន់តែជាជំនឿអបិយប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌របស់ប្រជាជនក្នុងតំបន់។ ពួកគេយល់ថាគាថាគឺជាបេតិកភណ្ឌដ៏មានតម្លៃដែលត្រូវតែថែរក្សានិងបន្តទៅជំនាន់ក្រោយ។ គាថាមួយចំនួនត្រូវបានគេប្រើប្រាស់ដើម្បីកែប្រែជោគវាសនា ឬដោះស្រាយបញ្ហាស្មុគស្មាញក្នុងជីវិត។ ឧទាហរណ៍ គាថាស្នេហ៍ត្រូវបានគេជឿថាអាចជួយពង្រឹងទំនាក់ទំនងស្នេហា ឬទាក់ទាញគូព្រេង។ ចំណែកគាថាហុងស៊ុយវិញ ត្រូវបានគេប្រើប្រាស់ដើម្បីទាក់ទាញលាភសំណាង និងទ្រព្យសម្បត្តិ។ ទោះជាយ៉ាងណា ការប្រើប្រាស់គាថាទាំងនេះទាមទារនូវការប្រុងប្រយ័ត្នខ្ពស់ និងការណែនាំពីអ្នកជំនាញខាងវិញ្ញាណ។ គេជឿថាប្រសិនបើប្រើប្រាស់ខុស គាថាអាចនាំមកនូវផលអាក្រក់ទៅវិញ។ មុខងារសំខាន់មួយទៀតនៃគាថាគឺការផ្តល់នូវសេចក្តីសុខផ្លូវចិត្តនិងការស្ងប់ក្នុងចិត្ត។ នៅពេលប្រឈមមុខនឹងភាពតានតឹង ឬឧបសគ្គ មនុស្សជាច្រើនងាកមករកគាថាដើម្បីស្វែងរកកម្លាំងចិត្តនិងក្តីសង្ឃឹម។ ថាមពលដែលបង្កប់ក្នុងគាថាអាចជះឥទ្ធិពលដល់បរិស្ថានជុំវិញខ្លួនអ្នកប្រើប្រាស់ផងដែរ។ ការដាក់គាថានៅកន្លែងជាក់លាក់ក្នុងផ្ទះឬការិយាល័យត្រូវបានគេជឿថាអាចកែលម្អលំហូរថាមពលវិជ្ជមាននិងបង្កើតបរិយាកាសដែលអំណោយផល។ ហើយនេះក៏ជាមូលហេតុ ដែលគាថាត្រូវបានគេមើលឃើញថាមិនមែនគ្រាន់តែជាវត្ថុការពារផ្ទាល់ខ្លួនទេ ប៉ុន្តែក៏ជាឧបករណ៍សម្រាប់ការកែលម្អគុណភាពជីវិតទាំងមូលផងដែរ។ ប្រជាជនក្នុងតំបន់មានជំនឿយ៉ាងមុតមាំថាការរក្សាគាថានៅក្បែរខ្លួនអាចនាំមកនូវសន្តិភាពផ្លូវចិត្ត និងការការពារពីរាល់ឧបទ្រពចង្រៃទាំងពួង។ ការប្រើប្រាស់គាថាមានទម្រង់ជាច្រើនអាស្រ័យលើគោលបំណងជាក់លាក់។ មនុស្សមួយចំនួនបានសាក់គាថានៅលើស្បែករបស់ពួកគេជាសញ្ញានៃការការពារអចិន្ត្រៃយ៍។ នេះត្រូវបានគេហៅថា សាក់យ័ន្ត ដែលជាការអនុវត្តបុរាណដែលមានតាំងពីយូរលង់ណាស់មកហើយ។ យ័ន្តត្រូវបានសាក់ដោយប្រើម្ជុលពិសេសនិងទឹកថ្នាំពិសិដ្ឋដែលត្រូវបានប្រសិទ្ធិពរ។ មុននឹងធ្វើការសាក់ ពិធីសាសនាមួយចំនួនត្រូវបានធ្វើឡើងដើម្បីបង្កើនប្រសិទ្ធភាពនៃគាថា។ វិចិត្រករសាក់យ័ន្តជាធម្មតាគឺជាព្រះសង្ឃឬអ្នកបួសដែលមានចំណេះដឹងជ្រៅជ្រះផ្នែកគាថានិងពិធីសាសនា។ ពួកគេមិនត្រឹមតែឆ្លាក់រូបភាពប៉ុណ្ណោះទេ ប៉ុន្តែក៏បានបញ្ចូលថាមពលខាងវិញ្ញាណទៅក្នុងសាក់នីមួយៗផងដែរ។ ការសាក់យ័ន្តគឺជាបទពិសោធន៍ដ៏ពិសិដ្ឋមួយដែលទាមទារនូវជំនឿនិងការគោរពយ៉ាងជ្រាលជ្រៅពីអ្នកសាក់និងអ្នកទទួលសាក់។ ក្រៅពីការសាក់ គាថាក៏អាចត្រូវបានសរសេរលើវត្ថុផ្សេងៗដូចជាក្រណាត់ស ក្រដាស ឬបន្ទះលោហៈជាដើម។ វត្ថុទាំងនេះត្រូវបានគេហៅថា យ័ន្ត ហើយត្រូវបានរក្សាទុកនៅក្នុងផ្ទះ ហាង ឬយានយន្តដើម្បីការពារនិងទាក់ទាញសិរីមង្គល។ យ័ន្តទាំងនេះត្រូវបានគេជឿថាអាចបញ្ចេញថាមពលវិជ្ជមានដែលអាចជួយការពារអ្នកពីគ្រោះថ្នាក់។ មុននឹងយកយ័ន្តមកប្រើ ពិធីប្រសិទ្ធិពរត្រូវបានធ្វើឡើងដោយព្រះសង្ឃឬអ្នកប្រាជ្ញ។ យ័ន្តមួយចំនួនក៏ត្រូវបានគេរមៀលជារមូរតូចៗ ហើយដាក់ក្នុងអង្កាំ ឬខ្សែកសម្រាប់ពាក់ជាប់ខ្លួន។ នេះគឺជាវិធីមួយទៀតដើម្បីធានាថាគាថាតែងតែនៅជិតខ្លួនដើម្បីការពារ។ ការរក្សាអនាម័យនិងភាពបរិសុទ្ធនៅពេលកាន់ឬពាក់គាថាក៏ជារឿងសំខាន់ផងដែរ។ ការបំពានលើបម្រាមមួយចំនួនដែលភ្ជាប់ជាមួយនឹងគាថាអាចធ្វើឱ្យបាត់បង់ប្រសិទ្ធភាពរបស់វា។ ឧទាហរណ៍ គាថាខ្លះហាមមិនឱ្យបរិភោគសាច់សត្វមួយចំនួន ឬមិនឱ្យឆ្លងកាត់ក្រោមខ្សែពួរដែលហាលសម្លៀកបំពាក់។ ការគោរពតាមបម្រាមទាំងនេះគឺជាផ្នែកមួយដ៏សំខាន់នៃការប្រើប្រាស់គាថាប្រកបដោយប្រសិទ្ធភាព។ មនុស្សមួយចំនួនក៏ប្រើប្រាស់គាថាដោយការសូត្រវាជាពាក្យអធិស្ឋានផងដែរ។ ការសូត្រគាថាជាប្រចាំត្រូវបានគេជឿថាអាចបង្កើនថាមពលខាងក្នុងនិងនាំមកនូវសេចក្តីសុខផ្លូវចិត្ត។ ការបដិបត្តិនេះទាមទារនូវការផ្តោតអារម្មណ៍ខ្ពស់និងចិត្តដែលស្ងប់ស្ងាត់។ គាថាជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានពីជំនឿនិងវប្បធម៌របស់ប្រជាជនខ្មែរ។ វាជាភស្តុតាងនៃប្រាជ្ញាបុរាណដែលបានបន្សល់ទុកពីដូនតាយើង។ ការសិក្សានិងការយល់ដឹងអំពីគាថាគឺជាវិធីមួយដើម្បីថែរក្សាបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបនេះ។ វាមិនមែនគ្រាន់តែជានិមិត្តសញ្ញាបុរាណនោះទេ ប៉ុន្តែជាផ្នែកមួយដែលនៅតែមានជីវិតរស់រវើកក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាជន។ ការយល់ដឹងពីសារៈសំខាន់នៃគាថាអាចជួយឱ្យយើងកោតសរសើរកាន់តែខ្លាំងចំពោះឫសគល់វប្បធម៌របស់យើង។